ការដាំដំឡូងផ្អែមគឺជាកសិកម្មមួយប្រភេទដែលមានសារសំខាន់សម្រាប់ជីវភាពរស់នៅរបស់កសិករខ្មែរ។ ដំណើរការនៃការដាំដំឡូងផ្អែមមិនសូវស្មុគស្មាញនោះទេ គ្រាន់តែកសិករត្រូវយកចិត្តទុកដាក់បន្តិចបន្តួចទៅលើដំណាក់កាលនីមួយៗ។ ដើម្បីទទួលបានទិន្នផលខ្ពស់ជាដំបូងកសិករត្រូវចាប់ផ្តើមពីការរៀបចំដីឱ្យបានល្អជាមុនសិន។ ការភ្ជួរដី ហាលដី និងធ្វើរងឱ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុត។ ដំណាក់កាលបន្ទាប់ កសិករគួរតែធ្វើការជ្រើសរើសពូជដំឡូងផ្អែម។ កសិករអាចជ្រើសរើសពូជដែលធន់នឹងអាកាសធាតុក្នុងស្រុក ហើយផ្តល់ទិន្នផលខ្ពស់។ ក្នុងដំណាក់កាលនេះ គេត្រូវកាត់មែក ឬវល្លិ៍ដំឡូងផ្អែមជាបំណែកៗ ដើម្បីយកទៅដាំ។ ការដាំអាចធ្វើឡើងដោយប្រើចន្លោះពីគល់មួយទៅគល់មួយប្រហែលមួយហត្ថ ឬមួយហត្ថកន្លះ។ កសិករត្រូវឧស្សាហ៍ដកកូនស្មៅ និងបាញ់ថ្នាំកម្ចាត់សត្វល្អិតចង្រៃជាប្រចាំ។ ដូចគ្នានេះដែរ កសិករក៏ត្រូវដាក់ជីបំប៉ន ដើម្បីឲ្យដំណាំទទួលបានផលល្អ។ ជាពិសេស ការស្រោចទឹក គឺជាកត្តាចាំបាច់សម្រាប់ដំណាំដំឡូងផ្អែម។ កសិករត្រូវស្រោចទឹកជាប្រចាំ ដើម្បីឱ្យដំឡូងលូតលាស់បានល្អ។ លើសពីនេះទៅទៀត កសិករត្រូវយកចិត្តទុកដាក់តាមដានការលូតលាស់របស់ដំឡូងផ្អែមជានិច្ច ដើម្បីកុំឱ្យដំឡូងផ្អែមទទួលរងនូវការយាយីពីសត្វល្អិត និងជំងឺផ្សេងៗ។ ពេលដែលដំឡូងផ្អែមមានអាយុចាប់ពី ៣ ទៅ ៤ ខែឡើងទៅ កសិករអាចចាប់ផ្ដើមប្រមូលផលបានហើយ។ ចំពោះ ការប្រមូលផលត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត។ កសិករត្រូវប្រុងប្រយ័ត្នកុំឱ្យដំឡូងផ្អែមជាំ ឬបែកបាក់នៅពេលដក។ ការរក្សានូវទម្រង់ដំឡូងឲ្យនៅស្អាតល្អ មិនមានការបែកបាក់គឺធ្វើឲ្យដំឡូងលក់់បានថ្លៃ។ ខេត្តដែលមានប្រជាជនដាំដំឡូងផ្អែមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាគឺខេត្តកណ្ដាល។ ប្រជាជននៅក្នុងខេត្តនេះបានដាំដំឡូងផ្អែមជាយូរណាស់មកហើយ។ កត្តានេះក៏ដោយសារតែខេត្តកណ្ដាលមានផ្ទៃដីមានជីជាតិល្អនៅតាមបណ្ដោយដងទន្លេមេគង្គ។ ដីនៅទីនោះស័ក្តិសមបំផុតសម្រាប់ការដាំដំឡូងផ្អែម។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជននៅខេត្តកណ្ដាលក៏មានបច្ចេកទេសក្នុងការដាំដុះផងដែរ។ កសិករនៅខេត្តកណ្ដាលបានប្រើប្រាស់ចំណេះដឹងពីដូនតារបស់ខ្លួន និងបច្ចេកទេសថ្មីៗ ដើម្បីឱ្យដំណាំដំឡូងផ្អែមមានទិន្នផលខ្ពស់។ ដូច្នេះហើយ ទើបខេត្តកណ្ដាលបានក្លាយជាខេត្តឈានមុខគេក្នុងការផ្គត់ផ្គង់ដំឡូងផ្អែមនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីការប្រមូលផល កសិករនៅកម្ពុជាក៏អាចចាប់ផ្ដើមលក់ដូរដំឡូងផ្អែម ដើម្បីរកប្រាក់កម្រៃ។ ការលក់ដូរនៅក្នុងស្រុក គឺជាទីផ្សារដ៏ធំទូលាយមួយសម្រាប់កសិករខ្មែរ។ ដំណាំដំឡូងផ្អែមដែលបានប្រមូលផលហើយ ត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារនានានៅទូទាំងប្រទេស។ ឈ្មួញកណ្ដាល និងអ្នកលក់ដូរនៅតាមផ្សារបានទិញដំឡូងផ្អែមពីកសិករដោយផ្ទាល់។ ដំឡូងផ្អែមបានក្លាយជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា។ មួយវិញទៀត ក៏មានការនាំចេញដំឡូងផ្អែមមួយចំនួនទៅក្រៅប្រទេសផងដែរ។ ការនាំចេញជាពិសេស គឺទៅកាន់ប្រទេសជិតខាងដូចជាប្រទេសថៃ និងប្រទេសវៀតណាម។ ដើម្បីឱ្យការនាំចេញប្រព្រឹត្តទៅបានដោយរលូន គុណភាពនៃដំឡូងផ្អែមត្រូវតែល្អ។ កសិករត្រូវផលិតដំឡូងផ្អែមដែលគ្មានសារធាតុគីមី និងគ្មានជំងឺ។ ការវេចខ្ចប់ក៏ត្រូវមានលក្ខណៈត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិផងដែរ។ រដូវដែលប្រជាជនចាប់ផ្ដើមដាំដំឡូងផ្អែមគឺចាប់ពីរដូវវស្សា។ រដូវវស្សា គឺជាពេលវេលាស័ក្តិសមបំផុតសម្រាប់ដំណាំដំឡូងផ្អែម។ នៅក្នុងរដូវវស្សាមានទឹកភ្លៀងគ្រប់គ្រាន់ដែលងាយស្រួលដល់ដំណាំលូតលាស់។ កសិករមិនសូវចំណាយប្រាក់ច្រើនទៅលើការស្រោចទឹកនោះទេ។ ទោះបីជារដូវវស្សាស័ក្តិសមសម្រាប់ការដាំដំឡូងផ្អែមមែន ក៏កសិករត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាទឹកជំនន់ផងដែរ។ ពេលខ្លះកសិករក៏អាចដាំដំឡូងផ្អែមនៅរដូវប្រាំងបានដែរ។ នៅក្នុងរដូវប្រាំង កសិករត្រូវប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ ឬប្រើម៉ាស៊ីនបូមទឹក ដើម្បីស្រោចស្រពដំណាំ។ ដូច្នេះហើយ ការដាំដំឡូងផ្អែមអាចធ្វើទៅបាននៅក្នុងរដូវទាំងពីរ ប៉ុន្តែរដូវវស្សានៅតែជាជម្រើសល្អបំផុតសម្រាប់កសិករភាគច្រើន។